ការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សគ្រប់រូប។ ទោះជាយ៉ាងណាក៏ដោយ នៅប្រទេសកម្ពុជា លទ្ធភាពនេះមានភាពខុសគ្នាគួរឱ្យកត់សំគាល់រវាងប្រជាជនដែលរស់នៅ តំបន់ទីក្រុង និង តំបន់ជនបទ។ គម្លាតនេះបណ្តាលមកពីកត្តាស្មុគស្មាញជាច្រើន រួមមានហេដ្ឋារចនាសម្ព័ន្ធមិនទាន់រីកចម្រើន កត្តាសេដ្ឋកិច្ច ការបែងចែកធនធានមនុស្សមិនសមាមាត្រ និងកង្វះការយល់ដឹង។ រីឯ ការវិភាគស៊ីជម្រៅទៅលើភាពខុសគ្នាទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការរៀបចំ និងអនុវត្តគោលនយោបាយសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងសមធម៌។ និងដើម្បីធានាថាប្រជាជនគ្រប់រូបអាចទទួលបានការថែទាំសុខភាពដែលពួកគេត្រូវការ។ ជាក់ស្ដែង លទ្ធភាពទទួលបានសេវាសុខាភិបាលនៅតំបន់ទីក្រុង ជាពិសេសរាជធានីភ្នំពេញ និងទីប្រជុំជនធំៗដូចជា សៀមរាប បាត់ដំបង កំពង់សោម និងកំពង់ចាម គឺជាមជ្ឈមណ្ឌលដែលប្រមូលផ្តុំទៅដោយធនធានសុខាភិបាលដ៏សម្បូរបែបបំផុត។ នៅតាមទីក្រុង មាន មន្ទីរពេទ្យរដ្ឋ និងឯកជនធំៗ ជាច្រើនដែលបំពាក់ដោយឧបករណ៍ទំនើបៗ និងផ្តល់នូវសេវាសុខាភិបាលគ្រប់កម្រិត។ ចំពោះ មន្ទីរពេទ្យរដ្ឋដូចជា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យគន្ធបុប្ផា ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសាធារណៈ។ ស្របគ្នានេះ គ្លីនិកឯកជនតូចធំរាប់ពាន់កន្លែងក៏បានរីកដុះដាលយ៉ាងខ្លាំង ដែលផ្តល់ជម្រើសជាច្រើនដល់អ្នកជំងឺ និងរួមចំណែកដល់ការប្រកួតប្រជែងគុណភាពសេវាផងដែរ។ ដូច្នេះ បុគ្គលិកពេទ្យប្រមូលផ្តុំ មកនៅតាមទីក្រុងគឺជាការពិតដែលមិនអាចប្រកែកបាន។ ឯ វេជ្ជបណ្ឌិត គិលានុបដ្ឋាក អ្នកជំនាញបច្ចេកទេសពេទ្យ និងអ្នកជំនាញសុខាភិបាលដទៃទៀតភាគច្រើនជ្រើសរើសរស់នៅ និងបម្រើការងារនៅតាមទីក្រុងផងដែរ។ នេះដោយសារតែឱកាសការងារខ្ពស់ ប្រាក់ចំណូលល្អប្រសើរ លទ្ធភាពទទួលបានការបណ្តុះបណ្តាលបន្ត ការអភិវឌ្ឍជំនាញ និងជីវភាពរស់នៅដែលមានភាពងាយស្រួលជាង។ ណាមួយ ស្ថាប័នសុខាភិបាលនៅទីក្រុងផ្តល់ជូននូវ សេវាសុខាភិបាលចម្រុះ និងឯកទេសខ្ពស់។ នេះរួមបញ្ចូលទាំងសេវាវះកាត់បេះដូងបើកចំហ ព្យាបាលជំងឺមហារីកដោយកាំរស្មី ឬគីមី ការប្តូរសរីរាង្គ និងការថែទាំអ្នកជំងឺធ្ងន់ធ្ងរ ដែលជាសេវាពិបាករកបាននៅជនបទ។ ការមានសេវាឯកទេសច្រើនបែបនេះ ជួយឱ្យអ្នកជំងឺដែលមានជំងឺស្មុគស្មាញទទួលបានការព្យាបាលសមស្រប។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យធំៗ និងគ្លីនិកល្បីៗនៅទីក្រុងត្រូវបានបំពាក់ដោយ បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗទៀតផង។ ថែមទាំងមាន ម៉ាស៊ីនស្កេនទំនើបៗ ដូចជា CT MRI Ultrasound 4D កាមេរ៉ាឆ្លុះក្រពះពោះវៀន និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបផ្សេងទៀត ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ បច្ចេកវិទ្យាទាំងនេះជួយក្នុងការរកឃើញ និងព្យាបាលជំងឺបានទាន់ពេលវេលា និងត្រឹមត្រូវ ដែលបង្កើនឱកាសនៃការជាសះស្បើយ និងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ។ ទោះបីជាមានគុណសម្បត្តិជាច្រើនក៏ដោយ ប៉ុន្តែការចំណាយលើសេវាសុខាភិបាលនៅទីក្រុងគឺខ្ពស់ ជាពិសេសនៅគ្លីនិក និងមន្ទីរពេទ្យឯកជន។ តម្លៃពិនិត្យ ថ្លៃថ្នាំ និងថ្លៃសេវាវះកាត់ អាចជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនដែលមានចំណូលមធ្យម ឬទាប។ ជួនកាល គ្រួសារមួយចំនួនត្រូវលក់ទ្រព្យសម្បត្តិ ឬជំពាក់បំណុលគេ ដើម្បីអាចទទួលបានការព្យាបាលចាំបាច់នៅទីក្រុង។ ក្រៅពីនេះ ការប្រកួតប្រជែងនៅក្នុងវិស័យសុខាភិបាលឯកជននៅទីក្រុង ក៏អាចនាំឱ្យមាន ការរំលោភបំពានក្រមសីលធម៌ ផងដែរ។ ដូចជាការជំរុញឱ្យអ្នកជំងឺធ្វើតេស្តមិនចាំបាច់ ឬការណែនាំថ្នាំដែលមានតម្លៃថ្លៃហួសហេតុ ដើម្បីបង្កើនប្រាក់ចំណូល។ ផ្ទុយពីតំបន់ទីក្រុង នៅឯតំបន់ជនបទដែលជាទីលំនៅរបស់ប្រជាជនភាគច្រើននៃប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនក្នុងការទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងទាន់ពេលវេលា។ នៅតាមទីជនបទមានតែ មន្ទីរពេទ្យបង្អែកនៅតាមស្រុក និង មណ្ឌលសុខភាពនៅតាមឃុំប៉ុណ្ណោះ ដែលជាកន្លែងផ្តល់សេវាសុខាភិបាលកម្រិតដំបូង។ មន្ទីរពេទ្យបង្អែកផ្តល់សេវាពិនិត្យព្យាបាលជំងឺទូទៅ បន្ទាន់ និងសម្រាកព្យាបាលខ្លី។ ចំណែក មណ្ឌលសុខភាពផ្តោតលើការថែទាំសុខភាពបឋម ការចាក់វ៉ាក់សាំង ការថែទាំសុខភាពមាតា និងទារក និងការអប់រំសុខភាព។ បញ្ហាធំបំផុតមួយនៅតំបន់ជនបទគឺ កង្វះបុគ្គលិកពេទ្យ ដែលមានជំនាញគ្រប់គ្រាន់។ វេជ្ជបណ្ឌិតដែលមានសមត្ថភាពខ្ពស់មិនសូវចង់ទៅបម្រើការងារនៅជនបទទេ ដោយសារប្រាក់ចំណូលទាប ឱកាសអភិវឌ្ឍន៍ជំនាញមានកម្រិត និងការខ្វះខាតមធ្យោបាយរស់នៅសមរម្យ។ ជារឿយៗ មណ្ឌលសុខភាពមួយចំនួនមានតែគិលានុបដ្ឋាក ឬឆ្មបមួយចំនួនប៉ុណ្ណោះ ដែលធ្វើឱ្យពួកគេមិនអាចផ្តល់សេវាពេញលេញបាន។ ហេតុនេះហើយ ប្រជាជននៅតំបន់ដាច់ស្រយាលបានជួបប្រទះនឹង បញ្ហាផ្លូវមានចម្ងាយឆ្ងាយពីមន្ទីរពេទ្យ និងមណ្ឌលសុខភាព។ សម្រាប់អ្នករស់នៅភូមិឆ្ងាយៗ ការធ្វើដំណើរទៅកាន់មណ្ឌលសុខភាពអាចត្រូវចំណាយពេលច្រើនម៉ោង។ លើសពីនេះ មធ្យោបាយធ្វើដំណើរ ក៏មានការលំបាកផងដែរ ជាពិសេសនៅរដូវវស្សា ដែលផ្លូវលំបាកៗដែលមិនអាចធ្វើដំណើរបានដោយរថយន្ត ឬសូម្បីតែម៉ូតូ។ បញ្ហាចម្ងាយ និងមធ្យោបាយធ្វើដំណើរនេះ អាចបណ្តាលឱ្យអ្នកជំងឺទៅដល់មន្ទីរពេទ្យយឺតយ៉ាវ ដែលអាចបង្កឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏អាចបាត់បង់ជីវិតទៀតផង។ ជាពិសេសករណីបន្ទាន់ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការហូរឈាម ឬការសម្រាលកូន។ មួយវិញទៀត ដោយសារកង្វះបុគ្គលិកជំនាញ ឧបករណ៍មិនគ្រប់គ្រាន់ ថ្នាំមិនសម្បូរ និងកង្វះថវិកា គុណភាពសេវាសុខាភិបាលនៅជនបទ អាចមានកម្រិត។ មន្ទីរពេទ្យបង្អែកមួយចំនួនមិនមានសមត្ថភាពធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជំងឺស្មុគស្មាញបានទេ ដែលបង្ខំឱ្យអ្នកជំងឺត្រូវបន្តបញ្ជូនទៅមន្ទីរពេទ្យខេត្ត ឬរាជធានី។ ដំណើរការបញ្ជូនបន្តនេះ ទាមទារការចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្តយ៉ាងច្រើនពីអ្នកជំងឺ និងក្រុមគ្រួសារ។ លើសពីនេះ ប្រជាជននៅទីជនបទមួយចំនួននៅតែមាន កង្វះការយល់ដឹង ជ្រៅជ្រះអំពីសុខភាព និងជំងឺ។ ពួកគេអាចពន្យារពេលក្នុងការស្វែងរកសេវាសុខាភិបាលផ្លូវការ ហើយងាកទៅរកអ្នកជំនាញព្យាបាលបែបបុរាណ គ្រូទាយ ឬថ្នាំផ្សំដោយខ្លួនឯង ដែលអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ឬបង្កគ្រោះថ្នាក់ដល់សុខភាព។ ការអប់រំសុខភាពនៅតែជាចំណុចខ្សោយមួយនៅតាមទីជនបទ។ ចំណែកឯ បញ្ហានៃ ការផ្គត់ផ្គង់ថ្នាំទៅអោយអ្នកជំងឺ ក៏ជាកត្តាប្រឈមមួយដែរ។ មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកមួយចំនួនអាចជួបប្រទះការខ្វះខាតថ្នាំសំខាន់ៗ ជាពិសេសថ្នាំដែលមានតម្លៃថ្លៃ ឬថ្នាំសម្រាប់ជំងឺរ៉ាំរ៉ៃ ដែលបង្ខំឱ្យអ្នកជំងឺត្រូវទិញនៅខាងក្រៅ ឬធ្វើដំណើរទៅទីក្រុងដើម្បីរកទិញ។ ទទ្ទឹមនឹងនេះ ដើម្បីកាត់បន្ថយគម្លាតដ៏ធំនៃលទ្ធភាពទទួលបានសេវាសុខាភិបាលរវាងទីក្រុង និងជនបទ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិជាច្រើន បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងតាមរយៈយុទ្ធសាស្ត្រ និងកម្មវិធីផ្សេងៗ។ ក្រសួងសុខាភិបាលបានផ្តោតលើ ការពង្រឹងសមត្ថភាពមណ្ឌលសុខភាព ឱ្យមានលទ្ធភាពផ្តល់សេវាថែទាំសុខភាពបឋមកាន់តែទូលំទូលាយ និងមានគុណភាព។ នេះរួមបញ្ចូលទាំងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលមូលដ្ឋានអំពីជំនាញថ្មីៗ ការផ្តល់ថ្នាំ និងសម្ភារៈបរិក្ខារចាំបាច់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខភាពដល់ប្រជាជនតាមរយៈយុទ្ធនាការផ្សព្វផ្សាយ។ គោលដៅគឺធ្វើឱ្យប្រជាជនអាចទទួលបានសេវាដំបូងនៅជិតផ្ទះរបស់ពួកគេ ហើយកាត់បន្ថយការធ្វើដំណើរទៅកាន់កន្លែងឆ្ងាយៗ។ រដ្ឋាភិបាលក៏បានវិនិយោគលើ ការអភិវឌ្ឍមន្ទីរពេទ្យបង្អែក តាមបណ្តាស្រុក ដោយបង្កើនចំនួនគ្រែអ្នកជំងឺ បំពាក់ឧបករណ៍វេជ្ជសាស្ត្របន្ថែម ដូចជាម៉ាស៊ីនវាស់សម្ពាធឈាម ឧបករណ៍ពិនិត្យគភ៌ និងបណ្តុះបណ្តាលបុគ្គលិកឱ្យមានជំនាញគ្រប់គ្រាន់។ គោលដៅ គឺធ្វើឱ្យមន្ទីរពេទ្យទាំងនេះអាចព្យាបាលជំងឺបានច្រើនប្រភេទ និងកាត់បន្ថយការបញ្ជូនបន្តអ្នកជំងឺទៅមន្ទីរពេទ្យថ្នាក់ខេត្ត ឬរាជធានី។ ហើយក៏មានកម្មវិធីសុខភាពសាធារណៈជាច្រើន ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីដោះស្រាយបញ្ហាសុខភាពសំខាន់ៗនៅជនបទ។ ឧទាហរណ៍ជាក់ស្តែងគឺ កម្មវិធីចាក់វ៉ាក់សាំង សម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។ ក្រៅពីនេះ កម្មវិធីអប់រំសុខភាព អំពីអនាម័យ ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខក្នុងរយៈពេល ៦ ខែដំបូង ការការពារជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ និងការប្រើប្រាស់បង្គន់អនាម័យ ក៏ត្រូវបានពង្រឹងផងដែរ។ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជនក្រីក្រ រដ្ឋាភិបាលក៏បានបង្កើតនូវ មូលនិធិសមធម៌សុខាភិបាលផងដែរ។ មូលនិធិនេះផ្តល់ការធានារ៉ាប់រងសុខភាពដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ។ និងធ្វើឱ្យពួកគេទទួលបានសេវាសុខាភិបាលដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ដែលបានជួយសង្គ្រោះជីវិត និងការពារគ្រួសារពីភាពក្រីក្រដោយសារជំងឺជាច្រើន។ បច្ចុប្បន្ននេះ ក៏មានការសាកល្បងក្នុងការប្រើប្រាស់ បច្ចេកវិទ្យាវេជ្ជសាស្ត្រពីចម្ងាយ ដើម្បីភ្ជាប់វេជ្ជបណ្ឌិតជំនាញនៅទីក្រុងជាមួយមណ្ឌលសុខភាពនៅជនបទថែមទៀតផង។ តាមរយៈប្រព័ន្ធនេះ វេជ្ជបណ្ឌិតអាចផ្តល់ការពិគ្រោះយោបល់ ការធ្វើរោគវិនិច្ឆ័យ ឬសូម្បីតែការណែនាំអំពីការព្យាបាលតាមរយៈវីដេអូ ឬប្រព័ន្ធអនឡាញ ដែលអាចជួយកាត់បន្ថយការធ្វើដំណើររបស់អ្នកជំងឺទៅទីក្រុង។ ផ្ទុយមកវិញ ការសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ជាតិ និងអន្តរជាតិ ក៏មានសារៈសំខាន់ណាស់ដែរ។ អង្គការទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ គាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងការបណ្តុះបណ្តាល ដល់ប្រព័ន្ធសុខាភិបាលនៅកម្ពុជា ជាពិសេសនៅតំបន់ជនបទ។ ពួកគេជួយបំពេញចន្លោះប្រហោងដែលរដ្ឋាភិបាលមិនទាន់អាចគ្របដណ្តប់បានពេញលេញ តាមរយៈគម្រោងជំនួយសុខភាពផ្សេងៗ។ លើសពីនេះ រដ្ឋាភិបាលក៏កំពុងពិចារណាលើ ការលើកទឹកចិត្តបន្ថែម សម្រាប់បុគ្គលិកពេទ្យដែលស្ម័គ្រចិត្តទៅបម្រើការងារនៅតំបន់ជនបទដាច់ស្រយាលទៀតផង។ ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម លំនៅឋាន ឬឱកាសបណ្តុះបណ្តាលពិសេស ដើម្បីទាក់ទាញ និងរក្សាបុគ្គលិកឱ្យនៅបម្រើការងារនៅទីនោះ។ អ្វីដែលសំខាន់មួយទៀតនោះ គឺការកសាង និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ជាកត្តាជួយដល់លទ្ធភាពទទួលបានសេវាសុខាភិបាលផងដែរ។ ផ្លូវថ្នល់ល្អប្រសើរ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកជំងឺ និងបុគ្គលិកពេទ្យ ព្រមទាំងការដឹកជញ្ជូនថ្នាំ និងសម្ភារៈបរិក្ខារទៅកាន់តំបន់ជនបទ។ ទោះបីជា មានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ បញ្ហាប្រឈមនៅតែមានច្រើន។ ពីព្រោះ ការកង្វះថវិកា នៅតែជាឧបសគ្គធំមួយសម្រាប់វិស័យសុខាភិបាលកម្ពុជា។ ការពឹងផ្អែកលើជំនួយពីខាងក្រៅនៅតែខ្ពស់ ហើយការវិនិយោគផ្ទាល់របស់រដ្ឋាភិបាលនៅមានកម្រិតបើធៀបនឹងតម្រូវការជាក់ស្តែង។ បញ្ហាប្រឈមមួយទៀតគឺ ការគ្រប់គ្រង និងអភិបាលកិច្ច។ ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ធនធានសុខាភិបាល ព្រមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺចាំបាច់ដើម្បីធានាថាធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រជាជន។ ម្យ៉ាងទៀត ការផ្លាស់ប្តូរ អាកប្បកិរិយារបស់ប្រជាជន ពីការពឹងផ្អែកលើការព្យាបាលបែបបុរាណ រួចអោយអ្នកភូមិទៅរកការព្យាបាលសេវាសុខាភិបាលផ្លូវការ ក៏ទាមទារពេលវេលា និងការអប់រំជាបន្តបន្ទាប់ផងដែរ។ លើសពីនេះ បញ្ហានៃ ការរីករាលដាលនៃជំងឺមិនឆ្លង ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺលើសឈាម ក៏កំពុងតែកើនឡើងទាំងនៅទីក្រុង និងជនបទ។ ការគ្រប់គ្រងជំងឺទាំងនេះទាមទារអោយមានធនធាន និងការតាមដានរយៈពេលវែង ដែលជាបន្ទុកបន្ថែមដល់ប្រព័ន្ធសុខាភិបាល។ ដូចគ្នាទៅនឹង ការគំរាមកំហែងនៃ ជំងឺឆ្លងថ្មីៗ គឺCOVID-19 ក៏ជាបញ្ហាប្រឈមដែលតម្រូវឱ្យមានការត្រៀមលក្ខណៈ និងសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័សពីគ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល។ រីឯ ការប្រែប្រួលអាកាសធាតុ ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពប្រជាជនបានដែរ ជាពិសេសនៅតំបន់ជនបទ។ អាចបង្កឱ្យមានជំងឺដែលទាក់ទងទៅនឹងទឹកជំនន់ គ្រោះរាំងស្ងួត ឬរលកកម្តៅ ដែលទាមទារឱ្យមានការរៀបចំផែនការសុខភាពសាធារណៈប្រកបដោយប្រសិទ្ធភាព។ ទោះជាយ៉ាងនេះក្តី កម្ពុជាក៏បានបង្ហាញពី ការប្តេជ្ញាចិត្តនយោបាយ ដ៏មុតមាំក្នុងការលើកកម្ពស់វិស័យសុខាភិបាល។ ដោយមានការកើនឡើងនូវថវិកាជាតិសម្រាប់សុខាភិបាលបន្តិចម្តងៗ និងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិនានា គឺជាសញ្ញាណវិជ្ជមាន។ ទទ្ទឹមនឹងនេះ ការកើនឡើងនូវ ការចូលរួមរបស់វិស័យឯកជន នៅក្នុងការផ្តល់សេវាសុខាភិបាល ក៏អាចជួយបន្ធូរបន្ថយបន្ទុករបស់រដ្ឋាភិបាលផងដែរ។ ប៉ុន្តែតម្រូវឱ្យមានបទប្បញ្ញត្តិត្រឹមត្រូវដើម្បីការពារអ្នកប្រើប្រាស់ និងធានាគុណភាពសេវា។ ពិសេសជាងនេះគឺ ការជំរុញ ការស្រាវជ្រាវ និងការអភិវឌ្ឍ នៅក្នុងវិស័យសុខាភិបាល ក៏មានសារៈសំខាន់ផងដែរ។ ដើម្បីស្វែងរកដំណោះស្រាយថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងតម្លៃសមរម្យសម្រាប់បញ្ហាសុខភាពជាក់លាក់របស់ប្រជាជនកម្ពុជា។ សរុបមក លទ្ធភាពទទួលបានសេវាសុខាភិបាលនៅកម្ពុជានៅតែជាបញ្ហាប្រឈមដ៏ធំមួយ ដែលបង្ហាញពីគម្លាតយ៉ាងជ្រាលជ្រៅរវាងទីក្រុង និងជនបទ។ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ក៏ដោយ ក៏អាចជាផ្លូវដ៏វែងឆ្ងាយ ដើម្បីធានាថាសេវាសុខាភិបាលប្រកបដោយគុណភាព អាចទៅដល់ប្រជាជនគ្រប់រូប មិនថារស់នៅទីណាឡើយ។ ដូច្នេះហើយ ការវិនិយោគបន្ត ការពង្រឹងធនធានមនុស្ស និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ គឺជាគន្លឹះឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលដែលមានសមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។